ភូមិបណ្ដែតទឹកនៅកម្ពុជា គឺជាភូមិដែលសង់ផ្ទះនៅលើទឹក ដែលយើងអាចប្រទះឃើញជាច្រើនកន្លែង ជាពិសេសនៅតាមដងទន្លេមេគង្គ ទន្លេសាប និងបឹងទន្លេសាប។ ភូមិទាំងនេះបង្ហាញពីរបៀបរស់នៅប្លែករបស់ប្រជាជនដែលពឹងផ្អែកលើធនធានទឹក និងបានសម្របខ្លួនទៅនឹងការប្រែប្រួលកម្រិតទឹកតាមរដូវកាល។ កំពង់ភ្លុក ដែលស្ថិតនៅក្នុង ខេត្តសៀមរាប គឺជាភូមិបណ្ដែតទឹកមួយដ៏ល្បីល្បាញ ដែលមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងសៀមរាប។ ភូមិនេះមានលក្ខណៈពិសេសត្រង់ថា ផ្ទះភាគច្រើនត្រូវបានសង់ឡើងលើសសរខ្ពស់ៗ ប្រហែល ៦ ទៅ ១០ ម៉ែត្រ ដើម្បីជៀសវាងការជន់លិចនៅរដូវវស្សា។ ក្នុងរដូវប្រាំង គេអាចមើលឃើញសសរផ្ទះខ្ពស់ៗទាំងនោះយ៉ាងច្បាស់។ កំពង់ភ្លុក ក៏មានព្រៃលិចទឹកដ៏ស្រស់ស្អាត ដែលជាជម្រករបស់សត្វព្រៃជាច្រើនប្រភេទ ។ មិនតែប៉ុណ្ណោះវាជាកន្លែងទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវដែលចង់ស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនក្នុងតំបន់និងទស្សនាសម្រស់ធម្មជាតិដ៏ប្លែក។ ភូមិបណ្ដែតទឹកនេះមានសាលារៀន វត្តអារាម និងហាងលក់ទំនិញអណ្ដែតទឹកផងដែរ។ ចុងឃ្នាស ដែលស្ថិតនៅក្នុង ខេត្តសៀមរាប គឺជាភូមិបណ្ដែតទឹកដ៏ធំ និងមមាញឹកបំផុតមួយ ដែលមានទីតាំងនៅជិតទីក្រុងសៀមរាប។ ភូមិនេះត្រូវបានគេស្គាល់ថាជាច្រកទ្វារចូលទៅកាន់បឹងទន្លេសាបសម្រាប់ភ្ញៀវទេសចរ។ ផ្ទះនៅ ចុងឃ្នាស ភាគច្រើនគឺជាផ្ទះអណ្ដែតទឹកពិតៗ ដែលអាចរំកិលទីតាំងបានទៅតាមកម្រិតទឹកឡើងចុះ។ ប្រជាជនដែលរស់នៅតាមបណ្ដោយដងទន្លេ នៅតំបន់ចុងឃ្នាស ភាគច្រើនមានជីវភាពពឹងផ្អែកលើទឹក ដោយប្រើជំនាញបុរាណក្នុងការនេសាទត្រី។ ក្រៅពីផ្ទះសម្បែង ចុងឃ្នាសក៏មានផ្សារអណ្ដែតទឹក ហាងលក់ទំនិញ សាលារៀន ព្រះវិហារ និងសូម្បីតែស្នងការដ្ឋាននគរបាលអណ្ដែតទឹកទៀតផង។ កំពង់ឃ្លាំង ដែលស្ថិតនៅក្នុង ខេត្តសៀមរាប គឺជាភូមិបណ្ដែតទឹកមួយផ្សេងទៀតដែលស្ថិតនៅមិនឆ្ងាយពីទីក្រុងសៀមរាប ប៉ុន្តែមានលក្ខណៈស្ងប់ស្ងាត់ និងមិនសូវមានភ្ញៀវទេសចរច្រើនដូចចុងឃ្នាសទេ។ ភូមិនេះមានភាពលេចធ្លោដោយសារមានទាំងផ្ទះសង់លើសសរខ្ពស់ៗ និងផ្ទះអណ្ដែតទឹក។ ជីវភាពរស់នៅរបស់ប្រជាជននៅកំពង់ឃ្លាំងគឺពឹងផ្អែកខ្លាំងទៅលើការនេសាទ។ ភូមិនេះផ្តល់នូវបទពិសោធន៍ទេសចរណ៍បែបធម្មជាតិពិតៗ ដែលអនុញ្ញាតឱ្យភ្ញៀវអាចស្វែងយល់ពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនមូលដ្ឋាន និងទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃបឹងទន្លេសាប។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលមានទីតាំងនៅតាមដងទន្លេសាប និងមានភូមិបណ្ដែតទឹកដ៏ធំមួយ។ ភូមិបណ្ដែតទឹកនៅកំពង់ឆ្នាំងមានលក្ខណៈពិសេសដោយសារមានភាពសម្បូរបែបនៃជនជាតិភាគតិច រួមមានជនជាតិខ្មែរ វៀតណាម និងចាម ដែលរស់នៅជុំគ្នា។ ប្រជាជននៅទីនេះប្រកបរបរនេសាទ ចិញ្ចឹមត្រី និងធ្វើក្អមឆ្នាំងដី ហើយភូមិបណ្ដែតទឹកនេះទៀតសោត គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់តំបន់ជុំវិញ ដែលមានផ្សារអណ្ដែតទឹកដ៏មមាញឹក។ មេជ្រៃ ដែលស្ថិតនៅក្នុង ខេត្តសៀមរាប គឺជាភូមិបណ្ដែតទឹកមួយដែលមានទីតាំងនៅភាគនិរតីនៃទីក្រុងសៀមរាប។ ភូមិនេះមានលក្ខណៈស្រដៀងទៅនឹងភូមិបណ្ដែតទឹកដទៃទៀត ដោយប្រជាជនភាគច្រើនប្រកបរបរនេសាទ។ អ្វីដែលធ្វើឱ្យ មេជ្រៃលេចធ្លោ គឺវត្តអារាមអណ្ដែតទឹកដ៏ស្រស់ស្អាត ដែលជាទីសក្ការៈបូជាសម្រាប់អ្នកស្រុក និងជាកន្លែងទាក់ទាញភ្ញៀវទេសចរ។ មេជ្រៃផ្តល់នូវទិដ្ឋភាពដ៏ស្ងប់ស្ងាត់ និងសន្តិភាពនៃជីវិតនៅតាមដងទន្លេ ដែលខុសប្លែកពីភូមិបណ្ដែតទឹកដែលមមាញឹកជាង។ ភូមិបណ្ដែតទឹកទាំងនេះមិនត្រឹមតែជាកន្លែងរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ ដែលបង្ហាញពីការរស់នៅជាឯកទេសរវាងមនុស្ស និងធម្មជាតិ។ ។ វាបានក្លាយជាកន្លែងមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស ដែលចង់មកស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនខ្មែរ ដែលអាចសម្របសម្រួលជាមួយធម្មជាតិតាមរដូវកាលរបស់ពួកគេ។